ប្រទេសកម្ពុជាគឺជាប្រទេសដែលមានខ្សែភាពយន្តល្អមើលជាច្រើន ដោយសារតែសមត្ថភាពតិចនិចរបស់អ្នកនិពន្ធ ភាពបុិនប្រសប់ ក្នុងការដាក់មនោសញ្ចេតនា របស់តួអង្គសម្តែងនីមួយៗផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីតារាសម្តែង និងអ្នកដឹកនាំរឿងល្បីៗមួយចំនួននៅកម្ពុជា ទាំងសម័យមុន និងសម័យទំនើប។ តារាសម្តែងអ្នកស្រី ឌី សាវ៉េត ត្រូវបានគេស្គាល់ថាជា "តារាសម្តែងទឹកភ្នែក" នៅទសវត្សរ៍ឆ្នាំ ១៩៦០។ អ្នកស្រី គឺជាកំពូលតារាភាពយន្តដ៏ល្បីល្បាញបំផុតមួយរូបក្នុងសម័យនោះ ដែលបានគ្រងតំណែងជាតួឯកស្រីស្ទើរគ្រប់រឿង ហើយភាពយន្តដែលអ្នកស្រីសម្តែងតែងទទួលបានការគាំទ្រយ៉ាងសម្បើម។ លោក វ៉ាន់ ឌុច លោកគឺជាតារាសម្តែងប្រុសដ៏ល្បីល្បាញមួយរូបក្នុងសម័យ ១៩៦០។ លោកមានមន្តស្នេហ៍ និងសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ ដែលធ្វើឱ្យលោកក្លាយជាតួឯកប្រុសលេចធ្លោនៅក្នុងរឿងជាច្រើននាពេលនោះ។ អ្នកស្រី សំ សេរីយ៉ា ជាតារាសម្តែងស្រីដ៏ពេញនិយមមួយរូបមុនឆ្នាំ ១៩៧៥។ ជាមួយនឹងទេពកោសល្យ និងសម្រស់ស្រស់ស្អាត អ្នកស្រី សំ សេរីយ៉ា បានចូលរួមសម្តែងក្នុងភាពយន្តជាច្រើន ដែលបន្សល់ទុកនូវស្នាដៃគួរឲ្យកត់សម្គាល់។ លោក ទេព រិន្ទដារ៉ូ លោកបានចាប់ផ្តើមអាជីពសម្តែងនៅឆ្នាំ ១៩៨៧ ហើយនៅតែបន្តមានប្រជាប្រិយភាពខ្លាំងរហូតមកដល់បច្ចុប្បន្ន។ លោកត្រូវបានគេចាត់ទុកជាតារាសម្តែងជើងចាស់ដ៏ឆ្នើមម្នាក់ ដែលមានសមត្ថភាពអាចសម្តែងបានគ្រប់តួអង្គ។ អ្នកនាង រ៉េត រ៉ូស អ្នកនាងគឺជាតារាសម្តែងដ៏លេចធ្លោមួយរូបនៅទសវត្សរ៍ឆ្នាំ ១៩៧០។ ថ្វីត្បិតតែអាជីពសម្តែងរបស់អ្នកនាងត្រូវរំខានដោយសាររបបប្រល័យពូជសាសន៍ក៏ អ្នកនាង រ៉េត រ៉ូស នៅតែត្រូវបានគេចងចាំថាជាតារាដែលមានទេពកោសល្យល្អមួយរូប។ អ្នកស្រី ចាន់ តារាទី បានចាប់ផ្តើមសម្តែងនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ អ្នកស្រីគឺជាតារាសម្តែងដែលទទួលបានការគាំទ្រខ្លាំង ជាពិសេសតាមរយៈការសម្តែងក្នុងរឿងភាគទូរទស្សន៍ និងភាពយន្ត។ កញ្ញា ស៊ីន យូប៊ីន បានលេចធ្លោក្នុងវិស័យសម្តែងនៅឆ្នាំ ២០១៤។ កញ្ញាគឺជាតារាសម្តែងវ័យក្មេងមួយរូបដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារទេពកោសល្យ និងសម្រស់ស្រស់ស្អាតរបស់កញ្ញា។ លោក សៅ ឧត្តម បានបន្សល់ទុកនូវស្នាដៃសម្តែងជាច្រើន ដែលធ្វើឱ្យលោកក្លាយជារឿងព្រេងក្នុងវិស័យភាពយន្តខ្មែរ។ លោក គង់ ចាន់ស៊ីថា ត្រូវបានគេស្គាល់តាមរយៈការសម្តែងតួអង្គមេដឹកនាំ ឬតួអង្គដែលមានអំណាច។ លោក សុះ ម៉ាច មិនត្រឹមតែជាតារាចម្រៀងល្បីប៉ុណ្ណោះទេ ថែមទាំងជាតារាសម្តែងដែលមានទេពកោសល្យផងដែរ។ លោក នី រតនា គឺជាតារាសម្តែងនិងចម្រៀងវ័យក្មេងមួយរូបដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ លោក ជួង ជី ត្រូវបានគេចាត់ទុកថាជាតារាសម្តែងពហុជំនាញ ដោយសារលោកអាចសម្តែងបានច្រើនប្រភេទ។ លោក នៅ សុីនឿន បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យភាពយន្តខ្មែរតាមរយៈស្នាដៃសម្តែងរបស់លោក។ លោក អ៊ឹម ជីវ៉ា តែងតែនាំមកនូវភាពសប្បាយរីករាយតាមរយៈការសម្តែងកំប្លែងរបស់លោក។ លោក ជា វណ្ណារិទ្ធ ជាពិធីករល្បីឈ្មោះម្នាក់ដែលមានបទពិសោធន៍ក្នុងការសម្តែងភាពយន្តផងដែរ។ លោក ប៉ែន ចំរុង ទទួលបានការកោតសរសើរចំពោះសមត្ថភាពក្នុងការសម្ដែងតួអង្គដែលមានភាពស្មុគស្មាញ។ អ្នកនាង ឌី សាវ៉េត គឺជាកំពូលតារាភាពយន្តខ្មែរជំនាន់ដើមដែលល្បីល្បាញទូទាំងអាស៊ី។ អ្នកនាង កែវ មន្ថា ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដែលមានសម្រស់ស្រស់ស្អាតនិងទេពកោសល្យ។ អ្នកនាង អម្ពរ ទេវី បានឈរជើងក្នុងវិស័យសិល្បៈភាពយន្តអស់រយៈពេលជាច្រើនទសវត្សរ៍។ អ្នកនាង សារាយ សក្ខណា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ក្នុងចំណោមតារាសម្តែងជំនាន់ក្រោយ។ អ្នកនាង សុខ សោម៉ាវត្តី តែងតែទទួលបានការសរសើរចំពោះការសម្តែងតួអង្គដែលមានអារម្មណ៍ជ្រាលជ្រៅ។ អ្នកនាង ដួង ហ្សូរីដា មិនត្រឹមតែជាតារាសម្តែងទេ ថែមទាំងជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ទៀតផង។ អ្នកនាង សុគន្ធ និសា បានចូលរួមសម្តែងក្នុងភាពយន្តជាច្រើនរឿង ដែលសុទ្ធសឹងតែទទួលបានការគាំទ្រ។ អ្នកស្រី ពិសិដ្ឋ ពីលីកា ជាតារាស្រីដ៏ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់ ដែលត្រូវបានមហាជនស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។ លោក ហាំង ង៉ោរ ជាតារាសម្តែងជនជាតិខ្មែរ-អាមេរិកាំង ដែលល្បីល្បាញទូទាំងពិភពលោកតាមរយៈការឈ្នះពានរង្វាន់អូស្ការ សម្រាប់តួនាទីជាតួអង្គឈ្មោះ ឌិត ប្រាណ ក្នុងរឿង "វាលពិឃាត"ឆ្នាំ ១៩៨៤។ លោក ហ្វ្រង់ស័រ ចៅ តារាសម្តែងជនជាតិខ្មែរ-អាមេរិកាំង ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ល្បីៗ។ អ្នកស្រី ដាញ់ ម៉ូនីកាជាតារាសម្តែងស្រីដែលមានទេពកោសល្យខ្ពស់ ចាប់ផ្តើមអាជីពជាអ្នករបាំបុរាណ ហើយល្បីឈ្មោះនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ លោក ហុយ យ៉ាឡេងជាតារាសម្តែង និងជាអ្នកដឹកនាំរឿង ដែលល្បីខាងការសម្ដែងតួកំប្លែង និងមនោសញ្ចេតនា ព្រមទាំងត្រួសត្រាយផ្លូវសម្រាប់ភាពយន្តបែបវាយប្រហារ នៅកម្ពុជា។ អ្នកស្រី សុខ ស្រីមុំ ជាតារាសម្តែងជើងចាស់មួយរូបទៀត ដែលបានសម្ដែងក្នុងខ្សែភាពយន្ត និងវីដេអូចម្រៀងជាច្រើន។ កញ្ញា មាន សូនីតា ជាតារាស្រីល្បីឈ្មោះម្នាក់នាពេលបច្ចុប្បន្ន ដែលសកម្មទាំងក្នុងវិស័យភាពយន្ត និងទូរទស្សន៍។ កញ្ញា ហិន ចាន់នីរ័ត្ន ជាតារាសម្តែងស្រីល្បីឈ្មោះ ដែលសកម្មក្នុងវិស័យសិល្បៈតាំងពីចុងទសវត្សរ៍ឆ្នាំ ២០០០។ លោក ណុប ដារ៉េន ជាតារាសម្តែងខ្មែរមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសបន្ទាប់ពីបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តហូលីវូដ អិចស្ពេនដាបល វគ្គ៤ "Expend4bles"។ អ្នកស្រី វិរៈ ដារ៉ាជាតារាស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្ពស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ លោក វ៉ាន់ វណ្ណៈជាតារាប្រុសដ៏ល្បីម្នាក់ទៀតក្នុងសម័យមាស ដែលបានសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ លោក កុង សំអឿន ជាតារាភាពយន្តខ្មែរម្នាក់ដែលជាតួឯកប្រុសដ៏ល្បីល្បាញមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ ទី៦០ និងទី៧០។ អ្នកនាង គង់ សុជាតិ ល្បីឈ្មោះក្នុងនាមជាពិធីការិនី ប៉ុន្តែអ្នកនាងក៏ជាតារាសម្តែងដែលមានបទពិសោធន៍ដែរ។ ចំពោះអ្នកដឹកនាំរឿងល្បីៗមានដូចជាលោក រី ឃីម គឺជាអ្នកដឹកនាំរឿងជើងចាស់ដែលបានបង្កើតស្នាដៃភាពយន្តជាប្រវត្តិសាស្ត្រជាច្រើន ដូចជារឿង សូផាត ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៣៨ និង រឿង ចិត្តចងចាំ ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤៨ ជាដើម។ លោក ម៉ៅ អាយុទ្ធ បានដឹកនាំរឿងល្បីៗជាច្រើនរឿងដែលនៅតែមានការចងចាំរហូតមកដល់សព្វថ្ងៃ។ លោក ឌៀន សុភ័ក្រ្ត ត្រូវបានគេស្គាល់តាមរយៈរឿងភាគក្នុងទូរទស្សន៍ដែលមានការពេញនិយមយ៉ាងខ្លាំង។ លោក ហ្វៃ សំអាង បានដឹកនាំរឿងភាគ និងរឿងខ្នាតធំជាច្រើនដែលទទួលបានជោគជ័យ។ លោក លៀក លីដា គឺជាអ្នកដឹកនាំរឿងវ័យក្មេងមួយរូបដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិតភាពយន្ត។ លោក គឹម ហាក់ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តខ្មែរទំនើប។ លោក កៅ សីហា តែងតែនាំមកនូវភាពយន្តដែលមានខ្លឹមសារស៊ីជម្រៅ និងអប់រំ។ អ្នកនាង ពៅ ពុយ ជាអ្នកដឹកនាំរឿងស្រីដ៏កម្រម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ លោក យ៉ូស ថុល មានជំនាញក្នុងការដឹកនាំរឿងបែបប្រវត្តិសាស្ត្រ និងរឿងមនោសញ្ចេតនា។ លោក ម៉ៅ ពិសិដ្ឋ គឺជាអ្នកដឹកនាំរឿងដែលតែងតែហ៊ានសាកល្បងនូវគំនិតថ្មីៗក្នុងការផលិតភាពយន្ត។ លោក រិទ្ធី ប៉ាន់ អ្នកដឹកនាំរឿងឯកសារដែលទទួលស្គាល់ជាអន្តរជាតិ ស្នាដៃរបស់លោកភាគច្រើនផ្តោតលើរបបខ្មែរក្រហម និងផលវិបាករបស់វា។ លោក ឆាយ បូរ៉ា អ្នកដឹកនាំរឿងនិងផលិតករ ដែលរឿងភាគរបស់លោកគឺ "ឃ្លាតទៅសែនឆ្ងាយ" ត្រូវបានដាក់ស្នើសម្រាប់ពានរង្វាន់អូស្ការឆ្នាំ ២០១៣ សម្រាប់ភាពយន្តបរទេសល្អបំផុត។ លោក ហេង តុលា ត្រូវបានគេស្គាល់តាមរយៈការដឹកនាំរឿងភាគក្នុងទូរទស្សន៍ និងភាពយន្តកំប្លែង។ លោក ហុង មុន្នីសិដ្ឋ ផ្តោតសំខាន់លើការផលិតភាពយន្តសម្រាប់យុវជន និងភាពយន្តកំប្លែង។ អ្នកស្រី ប៉ាន់ ភួងបុប្ផា ជាអ្នកដឹកនាំរឿងស្រីខ្មែរដំបូងគេម្នាក់ ដែលបានដឹកនាំរឿងជាច្រើនប្រភេទដូចជា ភ័យរន្ធត់ មនោសញ្ចេតនា និងរឿង "ខ្ញុំជានណា?"។ លោក ដាវី ឈូ ទេពកោសល្យថ្មីមួយរូបដែលទទួលបានការកោតសរសើរសម្រាប់ការនិទានរឿងប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងខ្សែភាពយន្តដូចជារឿង "កោះពេជ្រ" ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ លោកស្រី សុទ្ធ គុលលីកា អ្នកដឹកនាំរឿងនិងផលិតករដ៏ឆ្នើមម្នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពយន្តកម្ពុជា ជាមួយនឹងខ្សែភាពយន្តដែលទទួលបានការកោតសរសើរដូចជារឿង "ដុំហ្វីលចុងក្រោយ"។ លោក និមល ប៊ុនច័ន្ទ ជាអ្នកដឹកនាំផលិតកម្ម សាស្ត្រា ហ្វៀម ដែលបានធ្វើបដិវត្តន៍ទេសភាពភាពយន្តកម្ពុជាជាមួយនឹងមាតិកាច្នៃប្រឌិត និងវេទិកាស្ទ្រីមអនឡាញ។ លោក កវី នាង ជាទេពកោសល្យថ្មីមួយរូបដែលទទួលបានការកោតសរសើរជាអន្តរជាតិចំពោះខ្សែភាពយន្តរបស់លោកដែលស្វែងយល់ពីអត្តសញ្ញាណ ការចងចាំ និងប្រវត្តិសាស្ត្រ។